ស៊ុបទាត្រកួនគឺជាស៊ុបមួយប្រភេទដែលមានឱជារសឈ្ងុយឆ្ងាញ់។ យើងអាចទទួលទានស៊ុបនេះជាមួយត្រកួន រួមទាំងបន្លែផ្សេងៗទៀតក៏បាន ទៅតាមចំណូលចិត្ត។ មួយវិញទៀត ស៊ុបទាត្រកួននេះក៏អាចបរិភោគជាមួយនំបញ្ចុកបានដូចគ្នា។ គ្រឿងផ្សំំសម្រាប់ធ្វើស៊ុបទាដែលយើងត្រូវការមានដូចជា ទឹកបរិមាណ ១លីត្រ សាច់ទា កាប់ជាដុំ ១ គីឡូ និងគ្រឿងប្រឡាក់សាច់ទាមានដូចជា ស្លឹកគ្រៃ ២ស្លាបព្រាបាយ ខ្ទឹមស ៣ កំពឹស ខ្ទឹមក្រហម ២ មើមតូចល្មម តៅហ៊ូ ៥ដុំ ស្ករ ១ ស្លាបព្រាបាយស្មើ ចុងក្រោយ ប្រេងខ្យង ១ស្លាបព្រាបាយ។ សម្រាប់គ្រឿងធ្វើស៊ុបវិញ មានដូចជា ខ្ទឹមស ៣ កំពឹស ខ្ទឹមក្រហម១មើមធំ ឬ ៣មើមតូច២ គល់ស្លឹកគ្រៃ ២ គល់ ស្លឹកក្រូចសើច ៥សន្លឹក រំដឹង ១ដុំ ម្ទេសឆ្អើរចិញ្ច្រាំម៉ដ្ឋ ២ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកាហ្វេស្ទើរ ទឹកត្រី ៣ស្លាបព្រាបាយ ប្រេងខ្យង ១ស្លាបព្រាបាយ កាពិ ១ស្លាបព្រាកាហ្វេ ស្ករត្នោត ១ស្លាបព្រាបាយ ឬ ៤០ក្រាម ទឹក ឬ ទឹកដូង ១លីត្រ និង ទឹកដោះគោស្រស់ ១០០ មីលីលីត្រ ស្មើនឹង ១វែកសម្លខ្នាតកណ្ដាល។ ក្រោយពីដឹងពីគ្រឿងផ្សំ ឥឡូវនេះ យើងមកមើលពីវិធីធ្វើទាំងអស់គ្នា។ ដំបូង យើងត្រូវរំលីងសាច់ទាឱ្យឆ្អិន ឱ្យវាចេញជាតិទឹក និងខ្លាញ់ដើម្បីបំបាត់ជាតិឆ្អាប និងក្លិនសា។ ប្រសិនបើបងប្អូន ប្រើឆ្នាំង ឬ ខ្ទិះដែលមិនជាប់ គឺមិនចាំបាច់ដាក់ប្រេងឆាក៏បានដែរ។ ម្យ៉ាងទៀត យើងមិនត្រូវរំលីងសាច់ទាយូរពេក រហូតដល់វាក្រៀមទេ គ្រាន់តែមើលបើវាចេញទឹក និងខ្លាញ់ល្មមហើយ ស្រង់វាចេញ និងទុកឱ្យត្រជាក់មួយឡែកសិន។ បន្ទាប់មកទៀត យើងហាន់គល់ស្លឹកគ្រៃឱ្យស្ដើងៗ ចំនួន២ស្លាបព្រាបាយ រួចដាក់ចូលត្បាល់ ថែមខ្ទឹមស ៣កំពឹស ខ្ទឹមក្រហម ២មើមតូចល្មម រួចបុកវាចូលគ្នាឱ្យម៉ដ្ដ។ ក្រោយពីបុកម៉ដ្ឋល្អ យើងត្រូវដួសគ្រឿងនោះទៅប្រឡាក់ជាមួយសាច់ទា ដោយបន្ថែមតៅហ៊ូប្រៃចំនួន ៥ដុំតូចៗ រួចដាក់ស្ករ និង ប្រេងខ្យង ១ស្លាបព្រាបាយដូចគ្នា បន្ទាប់មកទៀត កូរសាច់ និងគ្រឿងច្របល់ចូលគ្នា។ ក្រោយពីប្រឡាក់សាច់ទារួច យើងត្រូវទុកវាមួយឡែក និងទៅរៀបចំគ្រឿងផ្សំផ្សេងទៀត។ យើងត្រូវការខ្ទឹមស ៣កំពឹស ខ្ទឹមក្រហម ១មើមធំ គល់ស្លឹកគ្រៃដំរួច ២ គល់ ស្លឹកក្រូចសើច ៥សន្លឹក និង រំដេង ១ដុំ ប៉ុនមេដៃហាន់ជាចំណិតស្ដើងៗ និងម្ទេសឆ្អើរចិញ្ច្រាំម៉ដ្ដ ២ស្លាបព្រាបាយ។ ដើម្បីធ្វើស៊ុបទា យើងត្រូវទុកឆ្នាំងឱ្យក្ដៅ សឹមចាក់ប្រេងឆា ៣ស្លាបព្រាបាយ ថែម ខ្ទឹមស និង ខ្ទឹមក្រហមចូល រួចបំពងឱ្យឈ្ងុយ។ បន្ទាប់មកដាក់ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយចូល និងឆាឱ្យឡើងប្រេងក្រហម។ រួចមក បន្ថែមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ហើយឆាចុះឡើង រហូតគ្រឿងទាំងអស់ជះក្លិនឈ្ងុយ។ ក្រោយមកទៀត យកសាច់ទាដែលបានប្រឡាក់ទុកអំបាញ់មិញមកចាក់ចូលទាំងអស់ និងឆាវាចូលគ្នាឱ្យសព្វ។ អំំឡុងពេលឆាសាច់ បើសង្កេតថាឆ្នាំងរាងស្ងួត យើងអាចចាក់ទឹកចូលបន្តិចបាន ដើម្បីកុំឱ្យខ្លោច មួយវិញទៀត យើងអាចប្រើទឹកដូងខ្ចី ឬ ទឹកដូងទុំជំនួសទឹកធម្មតាក៏បានដែរ។ នៅពេលឆាសាច់ចូលគ្នាសព្វល្អហើយ យើងត្រូវដាក់អំបិល១ស្លាបព្រាកាហ្វេស្ទើ ទឹកត្រីបីស្លាបព្រាបាយ ប្រេងខ្យង និង ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ ដូចគ្នា កាពិ ១ស្លាបព្រាកាហ្វេ ស្ករត្នោត ៤០ក្រាម រួចចាំឆាសាច់ និងគ្រឿងចូលគ្នា ១ទៅ ២នាទី។ រួចហើយ យើងត្រូវចាក់ទឹក១លីត្រ ឬច្រើនជាងនេះចូល អាស្រ័យទៅតាមចំណូលចិត្តអ្នកបរិភោគ ថាចង់បានខាប់ ឬ រាវ។ បើចង់ឱ្យស៊ុបទាមានរសជាតិកាន់តែឆ្ងាញ់ យើងអាចប្រើ ទឹកដូងខ្ចី ឬ ចាស់ ជំនួសទឹក នោះនឹងធ្វើឱ្យស៊ុបរបស់យើងកាន់តែមានក្លិនឈ្ងុយ។ ក្រោយពីចាក់់ទឹកចូល យើងត្រូវទុកស៊ុបឱ្យពុះ និង ឧស្សាហ៍ដួសពពុះចេញ រួចបន្តរំងាស់រហូតសាច់ទាផុយល្អតាមការចង់បាន។ អំឡុងពេលរង់ចាំឱ្យសាច់ទាផុយល្អ យើងអាចចាប់ផ្ដើម រៀបចំគ្រឿងផ្សំផ្សេងទៀត ដើម្បីទទួលទានជាមួយម្ហូបមួយមុខនេះគឺ មានដូចជា តៅហ៊ូ និង ត្រាវបំពង ឬ ពពុះសណ្ដែកជាដើម។ ទាំងអស់នេះគ្រាន់តែជាគ្រឿងផ្សំបន្ទាប់បន្សំតែប៉ុណ្ណោះ បងប្អូនអាចជ្រើសរើសដាក់មួយណាក៏បានតាមចំណូលចិត្ត។ ចំណែកទឺកជ្រលក់ជាមួយស៊ុបទា យើងអាចញំុាវាជាមួយទឹកតៅហ៊ូបាន។ ឥឡូវនេះ យើងត្រូវងាកទៅមើលសម្លរបស់យើងវិញម្ដង ក្រោយពីរំងាស់សាច់ទាផុយល្អ យើងត្រូវភ្លក់មើលប្រសិនបើវាឆ្ងាញ់ល្មមហើយ យើងត្រូវបន្ថែមទឹកដោះគោស្រស់ ១០០មីលីលីត្រចូល រួចទុកឱ្យពុះម្ដងទៀតជាការស្រេច។ ក្នុងករណីដែលបងប្អូនចូលចិត្តខ្ទិះដូងជាង គឺអាចប្រើខ្ទិះដូងជំនួសទឹកដោះគោក៏បាន។ ស៊ុបទាត្រកួន ត្រូវមានរសជាតិ ប្រៃ ផ្អែម បន្តិច ប៉ុន្តែមិនដិតពេកទេ។ ពេលទទួលទាន យើងអាចរំលែកស៊ុបនេះដាក់ឆ្នាំងមួយទៀត រំងាស់ឱ្យពុះ រួចបន្ថែមត្រកួន តៅហ៊ូ និង ត្រាវបំពង ឬ បន្លែផ្សេងៗតាមចំណូលចិត្ត។